កម្ពុជាគឺជាប្រទេសមួយដែលមានភាពសម្បូរបែបខាងវប្បធម៌ ដោយមានជនជាតិដើមភាគតិចជាច្រើនរស់នៅជុំគ្នា។ ជនជាតិភាគតិចនីមួយៗសុទ្ធតែមានអត្តសញ្ញាណវប្បធម៌ ប្រពៃណី និងជំនឿប្លែកៗពីគ្នា ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់តាមរយៈសម្លៀកបំពាក់ប្រពៃណីរបស់ពួកគេ។ សម្លៀកបំពាក់ទាំងនេះមិនត្រឹមតែជាគ្រឿងស្លៀកពាក់ប៉ុណ្ណោះទេ តែជាកញ្ចក់ឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ របៀបរស់នៅ និងតម្លៃវប្បធម៌របស់ពួកគេ។ ជនជាតិចាមគឺជាជនជាតិភាគតិចដ៏ធំមួយនៅកម្ពុជាដែលមានប្រវត្តិយូរលង់ណាស់មកហើយ ហើយភាគច្រើននៃពួកគេកាន់សាសនាឥស្លាម។ សម្លៀកបំពាក់របស់ពួកគេមានលក្ខណៈបិទជិត មិនស៊ិចស៊ី ដែលបង្ហាញពីភាពថ្លៃថ្នូរក្នុងការស្លៀកពាក់។ សម្រាប់ជនជាតិចាមដែលកាន់សាសនាឥស្លាមបុរស និយមស្លៀក អាវដៃវែង ដែលមានលក្ខណៈធូរទូលាយ ជួនកាលមានកអាវមូល ឬកអាវបត់។ អាវទាំងនេះត្រូវបានរចនាឡើងសម្រាប់បញ្ជាក់ពីវប្បធម៌ក្នុងការស្លៀកពាក់របស់ជាតិសាសន៍ពួកគេ។ ពួកគេពាក់ មួកសុងកុក (songkok) ដែលជាមួកក្រណាត់តូចមូល ឬមួកដែលមានក្បាច់ប៉ាក់ស្អាតៗសម្រាប់បិទបាំងក្បាល។ មួកនេះជានិមិត្តរូបនៃសាសនាឥស្លាម និងបង្ហាញពីការគោរព។ នៅពេលចូលរួមពិធីសាសនានៅវិហារឥស្លាម ពួកគេអាចស្លៀក សារុងវែង ឬខោជើងវែងធំទូលាយ។ សម្លៀកបំពាក់ទាំងនេះបង្ហាញពីភាពស្អាតស្អំ និងការគោរពចំពោះកន្លែងសក្ការៈបូជា។ ចំពោះស្ត្រីវិញ៖ ស្លៀកពាក់វែងៗដែល បិទបាំងរាងកាយបានល្អ ដូចជាអាវវែង និងសំពត់វែង ដែលអាចបិទបាំងស្មា ដៃ និងជើងទាំងស្រុង។ ពួកគេពាក់ កន្សែងហីយ៉ាប់ (Hijab) សម្រាប់បិទបាំងសក់ និងក្បាល។ កន្សែងនេះបង្ហាញពីភាពថ្លៃថ្នូរ ភាពបរិសុទ្ធ និងការគោរពតាមគោលការណ៍សាសនាឥស្លាម។ សម្លៀកបំពាក់របស់ស្ត្រីចាមឥស្លាមត្រូវបានរចនាឡើងដើម្បីរក្សាសេចក្តីថ្លៃថ្នូរ និងការពារភាពអៀនខ្មាស។ លក្ខណៈរួម: សម្លៀកបំពាក់ចាមឥស្លាមបង្ហាញពីភាពថ្លៃថ្នូរ សុភាពរាបសារ ភាពបរិសុទ្ធ និងការគោរពចំពោះគោលការណ៍សាសនាឥស្លាម។ ពួកគេជឿថាការស្លៀកពាក់បែបនេះគឺជាផ្នែកមួយនៃការគោរពបូជាព្រះអាឡាហ៍។ ចំពោះជនជាតិព្នង និងជនជាតិគ្រឹង គឺជាជនជាតិដើមភាគតិចដែលរស់នៅភាគច្រើននៅតំបន់ភ្នំនៃខេត្តមណ្ឌលគិរី រតនគិរី និងមួយចំនួននៅខេត្តក្រចេះ។ សម្លៀកបំពាក់ប្រពៃណីរបស់ពួកគេបង្ហាញពីភាពសាមញ្ញ និងការរស់នៅដោយពឹងផ្អែកលើធនធានធម្មជាតិ។ សម្រាប់បុរស:ពីមុន ពួកគេនិយមស្លៀក សារុង ឬ ក្រណាត់រុំចង្កេះ ដោយមិនពាក់អាវឡើយ។ នេះបង្ហាញពីសេរីភាព និងភាពស្របទៅនឹងអាកាសធាតុក្តៅនៅក្នុងតំបន់ភ្នំ។ សម្លៀកបំពាក់នេះផងដែរងាយស្រួលឱ្យពួកគេធ្វើការងារក្នុងព្រៃបានយ៉ាងល្អ។ បច្ចុប្បន្ន ដោយសារឥទ្ធិពលវប្បធម៌ខាងក្រៅ និងការធ្វើការងារ ប្រុសៗភាគច្រើនស្លៀក ខោជើងវែង និង អាវយឺត ឬ អាវដៃខ្លី។ នេះគឺជាការសម្របខ្លួនទៅនឹងរបៀបរស់នៅសម័យទំនើប ហើយពេលខ្លះក៏មានពាក់ ក្រមា សម្រាប់ការពារកម្ដៅថ្ងៃ ជូតញើស ឬសម្រាប់ប្រើប្រាស់ផ្សេងៗទៀត ពីព្រោះក្រមាក៏ជាផ្នែកមួយនៃការតុបតែងលម្អផងដែរ។ សម្រាប់ស្ត្រី:និយមស្លៀក សារុង ឬ សំពត់វែង ដែលភាគច្រើន ត្បាញដោយដៃ ពីសរសៃកប្បាស ឬសរសៃដើមឈើធម្មជាតិ។ ការត្បាញដោយដៃបង្ហាញពីជំនាញសិប្បកម្មដ៏ប៉ិនប្រសប់របស់ពួកគេ។ សំពត់ទាំងនេះអាចមានលំនាំជា ឆ្នូតៗ ឬ ក្បាច់សាមញ្ញៗ ដែលឆ្លុះបញ្ចាំងពីភាពច្នៃប្រឌិត និងភាពសាមញ្ញនៃវប្បធម៌របស់ពួកគេ។ ពណ៌ដែលប្រើច្រើនតែជាពណ៌ធម្មជាតិ ឬពណ៌ដី ដែលទទួលបានពីវត្ថុធាតុដើមក្នុងធម្មជាតិ។ ពួកគេមានវប្បធម៌ប្រពៃណីនៃការស្លៀកពាក់របស់ពួកគេ ដែលអាចពាក់អាវខ្លី ឬអាវវាលក្លៀកដែលត្បាញដោយដៃផងដែរ ដោយអាវទាំងនេះមានលក្ខណៈសាមញ្ញ ប៉ុន្តែមានភាពទាក់ទាញ។ ពួកគេមានការតុបតែងដោយ គ្រឿងអលង្ការ ដែលធ្វើពី វត្ថុធាតុធម្មជាតិ ដូចជា អង្កាំ ដើមឈើ ឬលោហធាតុសាមញ្ញៗ។ គ្រឿងអលង្ការទាំងនេះអាចជាក្រវិល ខ្សែក ឬខ្សែដៃ ដែលបន្ថែមភាពស្រស់ស្អាត និងអត្ថន័យវប្បធម៌។ គ្រឿងអលង្ការខ្លះក៏អាចជាវត្ថុតំណាងឲ្យឋានៈក្នុងសង្គមផងដែរ។ លក្ខណៈរួម: សម្លៀកបំពាក់របស់ជនជាតិព្នង និងគ្រឹង មានលក្ខណៈ សាមញ្ញ ប្រើប្រាស់ ពណ៌ធម្មជាតិ និងឆ្លុះបញ្ចាំងពី ការរស់នៅចុះសម្រុងនឹងធម្មជាតិ។ ភាពសាមញ្ញនេះមិនត្រឹមតែបង្ហាញពីរបៀបរស់នៅប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីតម្លៃវប្បធម៌របស់ពួកគេផងដែរ។ ទោះពួកគេរក្សានូវទម្រង់នៃការស្លៀកពាក់បែបបុរាណនេះមិនបានដូចដើមក៏ដោយ តែវាគ្រាន់តែមានការប្រែប្រួលខ្លះៗប៉ុណ្ណោះ។